សុភាសិត «ចូលព្រៃសត្វសាហាវ រកអំពាវគ្នាមកជុំ ដល់បានស្ករទឹកឃ្មុំ ពួនសំងំឆីម្នាក់ឯង» គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីចរិតលក្ខណៈរបស់មនុស្សអាត្មានិយម និងមនុស្សដែលមិនស្មោះត្រង់ក្នុងទំនាក់ទំនង។ សុភាសិតនេះគឺជាការស្ដីបន្ទោសដល់មនុស្សដែលចេះតែឆ្លៀតឱកាស និងមិនស្គាល់គុណគេ។ ឃ្លា «ចូលព្រៃសត្វសាហាវ» តំណាងឱ្យស្ថានភាពលំបាក គ្រោះថ្នាក់ ឬពេលមានអាសន្ន។ នៅពេលមនុស្សជួបបញ្ហាធំដែលខ្លួនឯងមិនអាចដោះស្រាយបាន គេតែងតែនឹកឃើញដល់អ្នកដទៃ។ «រកអំពាវគ្នាមកជុំ» បង្ហាញពីសកម្មភាពនៃការហៅរកជំនួយ ឬការអង្វរកឱ្យគេមកជួយជ្រោមជ្រែង។ ក្នុងគ្រាអាសន្ន មនុស្សប្រភេទនេះសម្ដែងនូវភាពទន់ភ្លន់ និងត្រូវការសាមគ្គីភាពបំផុត។ គេប្រើប្រាស់ពាក្យផ្អែមល្ហែម ដើម្បីអូសទាញអ្នកដទៃឱ្យមកជួយការពារ និងរួមសុខរួមទុក្ខជាមួយខ្លួន។ នៅពេលមានគ្នាអមដំណើរ គេមានអារម្មណ៍កក់ក្ដៅ និងមានសុវត្ថិភាពពីសត្វសាហាវ ឬឧបសគ្គ។ ឃ្លា «ដល់បានស្ករទឹកឃ្មុំ» តំណាងឱ្យលទ្ធផលល្អ ផលចំណេញ ឬជោគជ័យដែលសម្រេចបាន។ ស្ករ និងទឹកឃ្មុំ ជានិមិត្តរូបនៃលាភសក្ការៈ និងផលប្រយោជន៍ដ៏ផ្អែមល្ហែម។ បន្ទាប់ពីឆ្លងផុតគ្រោះថ្នាក់ ហើយទទួលបានផលលាភ មនុស្សអាត្មានិយមចាប់ផ្ដើមប្រែចរិត។ «ពួនសំងំឆីម្នាក់ឯង» បង្ហាញពីភាពអកតញ្ញូ និងការដាច់ចិត្តស៊ីដាច់ផលប្រយោជន៍រួម។ គេភ្លេចអស់នូវគុណបំណាច់របស់មិត្តភក្តិដែលបានជួយការពារជីវិតខ្លួនក្នុងព្រៃ។ ទង្វើនេះស្ដែងឱ្យឃើញពីចិត្តកំណាញ់ និងការចង់បានតែប្រយោជន៍ផ្ទាល់ខ្លួនជាធំ។ សុភាសិតនេះដាស់តឿនយើងឱ្យប្រុងប្រយ័ត្នចំពោះមនុស្សដែលមកក្បែរយើងតែពេលគេមានទុក្ខ។ វាជាមេរៀនមួយបង្រៀនឱ្យយើងចេះមើលធ្លុះនូវពុតត្បុតរបស់មនុស្សខូច។ ក្នុងអាជីវកម្ម សុភាសិតនេះចង់ដាស់តឿនដៃគូភាគហ៊ុនដែលចង់កេងចំណេញលើគ្នា។ នៅពេលចាប់ផ្ដើមរកស៊ីលំបាក គេហៅយើងឱ្យជួយ ប៉ុន្តែដល់ពេលបានចំណេញ គេបែរជាចង់បណ្ដេញយើងចេញ។ ការពួនសំងំឆីម្នាក់ឯង គឺជាការបំផ្លាញទំនុកចិត្ត និងសេចក្ដីថ្លៃថ្នូររបស់ខ្លួនឯង។ វប្បធម៌នៃការចែករំលែក ត្រូវបានបាត់បង់ដោយសារតែចិត្តអាត្មានិយមបែបនេះ។ ដូនតាខ្មែរចង់ឱ្យកូនចៅរស់នៅដោយមានភាពស្មោះត្រង់ និងការចែករំលែក។ ការទទួលបានផលប្រយោជន៍លើញើសឈាមអ្នកដទៃ គឺជាអំពើអសុីលធម៌។ មនុស្សដែលធ្វើបែបនេះ នឹងមិនអាចរកមិត្តពិតប្រាកដឃើញឡើយក្នុងជីវិត។ នៅពេលគេជួបគ្រោះថ្នាក់ម្ដងទៀត នឹងគ្មានអ្នកណាម្នាក់ចង់ទៅជួយគេឡើយ។ ការរស់នៅក្នុងសង្គម ទាមទារឱ្យមានការផ្ដល់តម្លៃដល់កិច្ចសហការ និងការដឹងគុណ។ សុភាសិតនេះបង្ហាញថា «មាសប្រាក់អាចរកបាន ប៉ុន្តែទឹកចិត្តស្មោះត្រង់ពិបាករកណាស់»។ ភាពមានបានដែលកើតចេញពីការបោកប្រាស់មិត្តភក្តិ គឺជាភាពមានបានដែលគ្មានសិរីសួស្ដី។ ការរួមសុខរួមទុក្ខជាមួយគ្នា គឺជាចំណងមិត្តភាពដែលរឹងមាំបំផុត។ មនុស្សដែលហ៊ានប្រឈមមុខនឹងសត្វសាហាវជាមួយយើង គឺជាអ្នកដែលសមនឹងទទួលបានទឹកឃ្មុំជាមួយយើងដែរ។ កុំទុកចិត្តមនុស្សដែលពូកែអែបអបតែពេលខ្លួនកំពុងមានអាសន្ន។ ការរៀនស្គាល់មនុស្ស គឺជាវិជ្ជាដ៏សំខាន់សម្រាប់ជោគជ័យក្នុងជីវិត។ ចរិត «សំងំឆីម្នាក់ឯង» នាំមកនូវភាពឯកោនៅថ្ងៃអនាគត។ សុភាសិតនេះគឺជាការឆ្លុះបញ្ចាំងពីតថភាពសង្គមដែលមានមនុស្សច្រើនប្រភេទ។ កុំធ្វើជាមនុស្សដែលឃើញតែលាភសក្ការៈ រហូតបោះបង់មនោសញ្ចេតនាបងប្អូន។ ទឹកចិត្តល្អក្នុងគ្រាក្រ គួរតែត្រូវបានតបស្នងដោយទឹកចិត្តល្អក្នុងគ្រាមាន។ សុភាសិតនេះជួយឱ្យយើងមានស្មារតីរឹងមាំ មិនងាយជឿតាមការអង្វរករដោយខ្វះការពិចារណា។ ភាពស្មោះត្រង់គឺជាទ្រព្យសម្បត្តិដ៏មហាសាលដែលមនុស្សគ្រប់រូបគួរមាន។ កេរ្តិ៍ឈ្មោះល្អ គឺសំខាន់ជាងការបានស៊ីទឹកឃ្មុំតែម្នាក់ឯងក្នុងរយៈពេលខ្លី។ ចូរធ្វើខ្លួនជាមនុស្សដែលគេចង់រួមដំណើរជាមួយ ទោះបីក្នុងព្រៃ ឬក្នុងវិមាន។ ភាពអាត្មានិយមគឺជាថ្នាំពុលដែលសម្លាប់ទំនាក់ទំនងគ្រប់បែបយ៉ាង។ សេចក្ដីថ្លៃថ្នូររបស់មនុស្សស្ថិតលើការរក្សាពាក្យសន្យា និងការចែករំលែក។ សរុបមក ការរស់នៅដោយដឹងគុណ និងស្មោះត្រង់ គឺជាវិថីនៃសុភមង្គល។ «ចូលព្រៃសត្វសាហាវ រកអំពាវគ្នាមកជុំ ដល់បានស្ករទឹកឃ្មុំ ពួនសំងំឆីម្នាក់ឯង» នៅតែជាមេរៀនមាសដាស់សតិជនគ្រប់រូប។